នៅក្នុងសង្គមខ្មែរដែលផ្អែកលើប្រព័ន្ធគ្រួសារ និងការគោរពវ័យ ការរំពឹងទុករបស់ប្អូនៗចំពោះបងៗ ឬចាស់ទុំដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនងផ្ទាល់ខ្លួន និងសង្គម។ ប្អូនៗតែងតែមើលឃើញបងៗ និងចាស់ទុំ មិនត្រឹមតែជាសមាជិកគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជា បង្គោលដ៏រឹងមាំ ក្នុងការណែនាំ គាំទ្រ និងជាគំរូដ៏ល្អក្នុងជីវិតផងដែរ។ ចំណងមេត្រីភាពរវាងប្អូន និងបង ឬចាស់ទុំ នៅក្នុងសង្គមខ្មែរ មិនមែនគ្រាន់តែជាទំនាក់ទំនងបងប្អូនធម្មតានោះទេ។ ប៉ុន្តែវាគឺជា សរសរស្តម្ភ មួយដែលទ្រទ្រង់ដល់តម្លៃវប្បធម៌ និងសីលធម៌ដ៏យូរលង់របស់ជាតិយើង។ ប្អូនៗតែងតែមានការរំពឹងទុកខ្ពស់ចំពោះបងៗ និងចាស់ទុំ ដោយសារពួកគេត្រូវបានគេចាត់ទុកថាជាអ្នកមានបទពិសោធន៍ជីវិតច្រើនជាង។ ពួកគាត់ជាអ្នកដែលបានឆ្លងកាត់រឿងរ៉ាវជាច្រើន ហើយជាអ្នកដែលគួរតែមានភាពចាស់ទុំគ្រប់គ្រាន់ដើម្បីដឹកនាំ និងណែនាំ។ ការរំពឹងទុកទាំងនេះកើតចេញពីជំនឿ និងទម្លាប់ប្រពៃណីដែលបានបន្សល់ទុកពីដូនតា។ ក្នុងវប្បធម៌ខ្មែរ ការគោរពចាស់ទុំ គឺជាគុណធម៌ដ៏សំខាន់មួយ។ ដូច្នេះ ប្អូនៗត្រូវបានបង្រៀនឱ្យគោរព ស្ដាប់បង្គាប់ និងរៀនសូត្រពីបងៗ និងចាស់ទុំ។ ជាថ្នូរមកវិញ បងៗ និងចាស់ទុំ ក៏មានភារកិច្ច និងទំនួលខុសត្រូវក្នុងការថែរក្សា ណែនាំ និងគាំទ្រប្អូនៗរបស់ខ្លួនផងដែរ។ ទំនាក់ទំនងបែបនេះបង្កើតបានជាខ្សែសង្វាក់នៃជំនួយ និងការទទួលខុសត្រូវ ដែលជួយឱ្យគ្រួសារមានភាពកក់ក្ដៅ និងសាមគ្គីភាព។ តួនាទីរបស់បងៗ និងចាស់ទុំ ត្រូវបានចាត់ទុកជាកត្តាគន្លឹះ នៅក្នុងវប្បធម៌ខ្មែរ។ ពួកគេមិនមែនត្រឹមតែកើតមុនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកដែលត្រូវបានគេរំពឹងថានឹងបំពេញតួនាទីជាច្រើនយ៉ាងសំខាន់ៗ។ បងៗ និងចាស់ទុំត្រូវបានគេរំពឹងថានឹងបង្ហាញ គំរូដ៏ល្អ ទាំងអាកប្បកិរិយា សីលធម៌ និងការទទួលខុសត្រូវ។ ការប្រព្រឹត្តរបស់ពួកគេជា មាត្រដ្ឋាន សម្រាប់ប្អូនៗយកត្រាប់តាម។ មិនថានៅក្នុងគ្រួសារ សង្គម ឬទីសាធារណៈឡើយ បងៗគួរមានកាយវិការសមរម្យ ពាក្យសម្ដីមានហេតុផល និងភាពថ្លៃថ្នូរ ដើម្បីក្លាយជាគំរូដែលប្អូនៗអាចយកតម្រាប់តាមបាន។ ពួកគេដើរតួជា កញ្ចក់ឆ្លុះបញ្ចាំង នូវតម្លៃ និងគុណធម៌នៅក្នុងសង្គមខ្មែរសម្រាប់ជំនាន់ក្រោយ។ ការបង្ហាញភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម និងការគោរពចាស់ទុំដទៃទៀត គឺជាផ្នែកមួយនៃការបំពេញតួនាទីជាគំរូ។ ពួកគេមានភារកិច្ច ការពារប្អូនៗ ពីគ្រោះថ្នាក់ ឬបញ្ហាផ្សេងៗ ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ការការពារនេះរាប់ចាប់តាំងពីការជួយដោះស្រាយជម្លោះ ការផ្ដល់ទីប្រឹក្សាពេលមានបញ្ហា រហូតដល់ការធានាថាប្អូនៗមានសុវត្ថិភាពពីគ្រោះថ្នាក់នានា។ ក្នុងនាមជាបងធំ ពួកគេត្រូវបានគេមើលឃើញថាមានកម្លាំង និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការទប់ស្កាត់ ឬកាត់បន្ថយហានិភ័យដែលប្អូនៗអាចប្រឈមមុខ។ វារួមបញ្ចូលទាំងការការពារពីឥទ្ធិពលអាក្រក់នៅក្នុងសង្គមផងដែរ។ ជាមួយនឹងបទពិសោធន៍ជីវិតច្រើនជាង ពួកគេត្រូវបានគេរំពឹងថានឹង ផ្ដល់ដំបូន្មាន និងទិសដៅ ដល់ប្អូនៗក្នុងការសម្រេចចិត្តសំខាន់ៗ។ ការណែនាំនេះអាចទាក់ទងនឹងការជ្រើសរើសមុខវិជ្ជាសិក្សា ការងារ ទំនាក់ទំនងស្នេហា ឬការដោះស្រាយបញ្ហាផ្ទាល់ខ្លួន។ ចាស់ទុំត្រូវបានគេជឿថាមាន ភ្នែកទិព្វ ដោយសារពួកគេបានឆ្លងកាត់ច្រើន ដូច្នេះដំបូន្មានរបស់ពួកគេត្រូវបានចាត់ទុកជា គន្លឹះដ៏សំខាន់ សម្រាប់ជោគជ័យ និងការជៀសវាងរាល់កំហុសឆ្គង។ ក្នុងករណីខ្លះ បងៗ និងចាស់ទុំ អាចដើរតួជា អ្នកគាំទ្រផ្នែកហិរញ្ញវត្ថុ ឬផ្ដល់ជំនួយផ្សេងៗដល់ប្អូនៗនៅពេលចាំបាច់ ដូចជាការជួយឧបត្ថម្ភការសិក្សា ការរកការងារធ្វើ ឬការផ្ដល់កម្ចីពេលមានអាសន្នជាដើម។ តួនាទីនេះឆ្លុះបញ្ចាំងពីស្មារតី សាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកក្នុងគ្រួសារខ្មែរ ជាពិសេសនៅពេលដែលសមាជិកណាម្នាក់ជួបការលំបាក។ វាក៏បង្ហាញពីទំនួលខុសត្រូវរបស់បងៗក្នុងការធានាថាប្អូនៗមានឱកាសល្អក្នុងការអភិវឌ្ឍខ្លួនផងដែរ។ ផ្អែកលើតួនាទីសំខាន់ៗដែលបានរៀបរាប់ខាងលើ ប្អូនៗនៅក្នុងសង្គមខ្មែរតែងតែមានការរំពឹងទុកខ្ពស់ និងជ្រាលជ្រៅពីបងៗ ឬចាស់ទុំ។ ការរំពឹងទុកទាំងនេះមិនមែនត្រឹមតែជាបំណងប្រាថ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការរំពឹងទុកដោយធម្មជាតិនៅក្នុងទំនាក់ទំនងគ្រួសារដែលផ្អែកលើការគោរព និងការទទួលខុសត្រូវទៅវិញទៅមក។ ប្អូនៗតែងតែប្រាថ្នាចង់បាន ការណែនាំត្រឹមត្រូវ និងដំបូន្មានមានប្រយោជន៍ ពីបងៗ ឬចាស់ទុំ ក្នុងការសម្រេចចិត្តសំខាន់ៗក្នុងជីវិត។ វារាប់ចាប់ពីការជ្រើសរើសជំនាញសិក្សា ការសម្រេចចិត្តលើអាជីពការងារ រហូតដល់ការដោះស្រាយបញ្ហាទំនាក់ទំនងសង្គម និងជីវិតផ្ទាល់ខ្លួន។ ពួកគេយល់ថាដំបូន្មានទាំងនោះគឺជា គន្លឹះដ៏មានតម្លៃ ក្នុងការជម្នះឧបសគ្គនានា ដ្បិតបងៗ និងចាស់ទុំបានឆ្លងកាត់បទពិសោធន៍ជាច្រើនរួចមកហើយ។ ប្អូនៗរំពឹងថាដំបូន្មានទាំងនោះនឹងមានភាពស៊ីជម្រៅ ឆ្លុះបញ្ចាំងពីបទពិសោធន៍ពិតជាក់ស្ដែង និងអាចអនុវត្តបានក្នុងស្ថានភាពជាក់ស្ដែងរបស់ពួកគេ។ ប្អូនៗមានការការពារ និងការគាំទ្រទាំងផ្លូវកាយ និងផ្លូវចិត្ត មានអារម្មណ៍ថាមានសុវត្ថិភាព និងការគាំទ្រពីបងៗ ឬចាស់ទុំ គឺជា តម្រូវការដ៏សំខាន់។ ពួកគេរំពឹងថាបងៗនឹងឈរនៅក្បែរពួកគេ ពេលជួបការលំបាក មិនថាជាបញ្ហាផ្ទាល់ខ្លួន ការយាយីពីអ្នកដទៃ ឬសម្ពាធពីសង្គមឡើយ។ ការគាំទ្រនេះមិនមែនត្រឹមតែផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជា ការគាំទ្រផ្លូវចិត្ត ដ៏សំខាន់ផងដែរ ដូចជាការស្ដាប់ដោយយកចិត្តទុកដាក់ ការលើកទឹកចិត្ត ការផ្ដល់កម្លាំងចិត្ត និងការបង្កើនទំនុកចិត្តលើខ្លួនឯង។ វត្តមានរបស់បងៗធ្វើឱ្យប្អូនៗមានអារម្មណ៍ថាមានបង្គោលការពារដ៏រឹងមាំមួយ។ ការជាគំរូដ៏ល្អ និងគួរជាទីគោរព ប្អូនៗតែងតែមើលបងៗជា កញ្ចក់ឆ្លុះបញ្ចាំង ពីភាពជោគជ័យ និងការប្រព្រឹត្តដ៏ត្រឹមត្រូវ។ ពួកគេរំពឹងថាបងៗនឹងបង្ហាញនូវអាកប្បកិរិយា សីលធម៌ និងការទទួលខុសត្រូវខ្ពស់នៅក្នុងជីវិតប្រចាំថ្ងៃ។ ការរំពឹងទុកនេះជំរុញឱ្យបងៗប្រឹងប្រែងបង្ហាញនូវទង្វើល្អ ដើម្បីក្លាយជាគំរូសម្រាប់ពួកគេ។ ប្អូនៗចង់ឃើញបងៗរបស់ខ្លួនជាមនុស្សដែលមានគុណធម៌ មានការងារធ្វើ មានគ្រួសារត្រឹមត្រូវ ជោគជ័យក្នុងមុខរបរ និងមានជីវិតជាទីមោទនៈ ដែលអាចជំរុញទឹកចិត្តពួកគេឱ្យប្រឹងប្រែងតាម។ ការយល់ចិត្ត និងការអត់ធ្មត់ខ្ពស់ ជួនកាល ប្អូនៗអាចមានភាពឆ្គាំឆ្គង ឬធ្វើខុស ដោយសារបទពិសោធន៍នៅតិច ឬភាពក្មេងខ្ចី។ ដូច្នេះហើយពួកគេរំពឹងថាបងៗ និងចាស់ទុំ នឹងមាន ការយល់ចិត្ត និង ការអត់ធ្មត់ខ្ពស់ ក្នុងការណែនាំ និងកែតម្រូវ។ ពួកគេរំពឹងថានឹងមិនត្រូវបានគេថ្កោលទោស ឬស្ដីបន្ទោសភ្លាមៗនោះទេ ប៉ុន្តែនឹងទទួលបានឱកាសដើម្បីរៀនសូត្រពីកំហុសរបស់ខ្លួន និងទទួលបានការពន្យល់ណែនាំប្រកបដោយសេចក្ដីមេត្តាករុណា។ ការយល់ចិត្តនេះជួយកាត់បន្ថយគម្លាតរវាងបងប្អូន ឬចាស់ទុំ និងពង្រឹងចំណងមេត្រីភាព។ ប្អូនៗក៏អាចរំពឹងថាបងៗ ឬចាស់ទុំ នឹងជួយ ផ្ដល់ឱកាស និងជំនួយជាក់ស្ដែងដល់ពួកគេ ដូចជាការណែនាំឱ្យស្គាល់មនុស្សល្អៗក្នុងសង្គម។ ការជួយរកការងារដែលស័ក្តិសម ឬការបង្រៀនជំនាញផ្សេងៗដែលពួកគេមាន ដើម្បីឱ្យពួកគេអាចអភិវឌ្ឍខ្លួនបានពេញលេញ។ ការរំពឹងទុកនេះគឺផ្អែកលើគំនិតដែលថាអ្នកធំគួរតែជួយជំរុញ និងគាំទ្រអ្នកតូចឱ្យរីកចម្រើនក្នុងជីវិត ដោយផ្ដល់ទាំងធនធាន និងឱកាសដែលពួកគេប្រហែលជាមិនអាចរកបានដោយខ្លួនឯង។ ទោះជាយ៉ាងណា ការរំពឹងទុកដ៏ខ្ពស់របស់ប្អូនៗចំពោះបងៗ និងចាស់ទុំ មិនមែនសុទ្ធតែអាចបំពេញបានជានិច្ចនោះទេ។ ការរំពឹងទុកទាំងនេះក៏អាចនាំមកនូវ បញ្ហាប្រឈម និង ការយល់ច្រឡំ មួយចំនួន ដែលអាចប៉ះពាល់ដល់ចំណងមេត្រីភាពក្នុងគ្រួសារបានដែរ។ ជួនកាល បងៗ ឬចាស់ទុំ អាចមាន បន្ទុកច្រើនពេក ក្នុងការបំពេញរាល់ការរំពឹងទុកទាំងអស់របស់ប្អូនៗ។ តួនាទីជាគំរូ អ្នកការពារ អ្នកណែនាំ និងអ្នកឧបត្ថម្ភ អាចបង្កឱ្យមាន សម្ពាធផ្លូវចិត្តយ៉ាងខ្លាំង។ ពួកគេក៏អាចប្រឈមមុខនឹងកង្វល់ផ្ទាល់ខ្លួន ដូចជាបញ្ហាការងារ ជីវភាព ឬសុខភាព ដែលធ្វើឱ្យពួកគេពិបាកក្នុងការឆ្លើយតបគ្រប់ការរំពឹងទុករបស់ប្អូនៗបានពេញលេញ។ ឧទាហរណ៍ បងប្រុសម្នាក់ប្រហែលជាចង់ជួយប្អូនឱ្យរៀនចប់ខ្ពង់ខ្ពស់ ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុរបស់គាត់មិនសមស្របឡើយ។ ម្យ៉ាងវិញទៀត ប្អូនៗក៏អាចមានអារម្មណ៍ ខកចិត្ត ឬមិនពេញចិត្តខ្លាំង ប្រសិនបើការរំពឹងទុករបស់ពួកគេមិនត្រូវបានបំពេញ ឬបងៗមិនអាចបំពេញតួនាទីបានល្អតាមការចង់បាន។ ការខកចិត្តនេះអាចកើតឡើងនៅពេលដែលដំបូន្មានដែលពួកគេរំពឹងទុកមិនបានមកដល់ ការការពារដែលពួកគេត្រូវការមិនត្រូវបានផ្ដល់ឱ្យ ឬជំនួយហិរញ្ញវត្ថុមិនអាចទៅរួច។ នេះអាចបណ្ដាលឱ្យមាន គម្លាតទំនាក់ទំនង ភាពមិនចុះសម្រុង ឬការកើតទុក្ខក្នុងចិត្ត ដែលជះឥទ្ធិពលអវិជ្ជមានដល់សាមគ្គីភាពក្នុងគ្រួសារ។ ការយល់ច្រឡំអាចកើតឡើងនៅពេលដែលប្អូនៗ មិនយល់ពីដែនកំណត់ ឬកាលៈទេសៈជាក់ស្ដែង របស់បងៗ។ ពួកគេអាចគិតថាបងៗមានលទ្ធភាពគ្រប់បែបយ៉ាងក្នុងការជួយ ខណៈដែលការពិតបងៗក៏ប្រឈមនឹងបញ្ហាផ្ទាល់ខ្លួនដែរ។ លើសពីនេះ ភាពខុសគ្នានៃជំនាន់ និងទស្សនៈ ក៏អាចបង្កឱ្យមានការយល់ច្រឡំផងដែរ។ អ្វីដែលបងៗយល់ថាត្រឹមត្រូវ ឬសំខាន់ អាចនឹងមិនស្របតាមការគិតរបស់ប្អូនៗឡើយ ដែលនាំឱ្យមានការប៉ះទង្គិចគំនិត ឬការមិនចុះសម្រុងគ្នា។ ដើម្បីកសាង និងថែរក្សាទំនាក់ទំនងដ៏ល្អប្រសើររវាងប្អូនៗ និងបងៗ ឬចាស់ទុំ ដែលជាសរសរស្តម្ភនៃគ្រួសារខ្មែរ ទាមទារឱ្យមាន ការយោគយល់គ្នាទៅវិញទៅមក ការប្រាស្រ័យទាក់ទងល្អ និងការគោរពជាចម្បង។ បងៗ និងចាស់ទុំគួរតែព្យាយាមបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយបង្ហាញការយកចិត្តទុកដាក់ពិតប្រាកដចំពោះប្អូនៗ។ ការណែនាំដោយប្រាជ្ញា មិនមែនដោយការបង្ខិតបង្ខំ ឬបន្ទោសបង្អាប់ គឺជារឿងសំខាន់។ ពួកគេក៏ត្រូវតែជា គំរូដ៏ល្អ ទាំងពាក្យសម្ដី និងទង្វើ ដើម្បីឱ្យប្អូនៗមានភាពជឿជាក់ និងចង់រៀនសូត្រតាម។ ការប្រាស្រ័យទាក់ទងដោយបើកចំហរ និងស្មោះត្រង់ គឺជាគន្លឹះដ៏សំខាន់មួយ។ បងៗគួរតែហ៊ានចែករំលែកបទពិសោធន៍ គំនិត និងបញ្ហាប្រឈមរបស់ពួកគេទៅកាន់ប្អូនៗ ដើម្បីឱ្យប្អូនៗយល់ពីទស្សនៈ និងដែនកំណត់របស់ពួកគេ។ វាជួយកាត់បន្ថយការរំពឹងទុកលើសលប់ និងបង្កើនការយោគយល់គ្នា។ ការផ្ដល់កម្លាំងចិត្ត និងការលើកទឹកចិត្ត ដល់ប្អូនៗឱ្យហ៊ានសាកល្បង និងអភិវឌ្ឍខ្លួន គឺមានតម្លៃជាងការរិះគន់ ឬបន្ទោសនៅពេលពួកគេធ្វើខុស។ ប្អូនៗគួរតែមាន ការយល់ដឹងថាបងៗ និងចាស់ទុំក៏ជាមនុស្សធម្មតាដែលមានដែនកំណត់ និងបញ្ហាប្រឈមផ្ទាល់ខ្លួន។ ការគោរពវ័យ និងបទពិសោធន៍របស់បងៗ គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនេះ។ ការស្ដាប់បង្គាប់ ដំបូន្មានល្អៗ និង ការបង្ហាញការដឹងគុណ ចំពោះការខិតខំប្រឹងប្រែងរបស់បងៗ គឺជាកត្តាសំខាន់ក្នុងការរក្សាចំណងមេត្រីភាពនេះឱ្យបានយូរអង្វែង។ ការយល់ចិត្ត ចំពោះស្ថានភាពរបស់បងៗ និង ការផ្ដល់ឱកាស ឱ្យបងៗបានសម្រាក ឬដោះស្រាយបញ្ហាផ្ទាល់ខ្លួន ក៏ជាទង្វើដ៏ឆ្លាតវៃផងដែរ។ ប្អូនៗអាចជួយសម្រាលបន្ទុកបងៗបានខ្លះ ដោយការទទួលខុសត្រូវលើខ្លួនឯង និងចូលរួមចំណែកក្នុងកិច្ចការគ្រួសារ។ និយាយជារួម ការជួយគ្នាទៅវិញទៅមក ទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងដ៏ល្អប្រសើរ និងរឹងមាំ។ សរុបមក ការរំពឹងទុករបស់ប្អូនៗចំពោះបងៗ និងចាស់ទុំ គឺជា ផ្នែកមួយដ៏សំខាន់ និងមិនអាចកាត់ផ្ដាច់បាន ពីវប្បធម៌ខ្មែរ ដែលបានចាក់ឫសយ៉ាងជ្រៅទៅក្នុងរចនាសម្ព័ន្ធសង្គម និងប្រព័ន្ធគ្រួសារ។ ទំនាក់ទំនងនេះមិនមែនត្រឹមតែជាចំណងឈាមជ័រនឹងគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាមរតកដ៏មានតម្លៃ ដែលបានបន្សល់ទុកពីដូនតា ដែលឆ្លុះបញ្ចាំងពីតម្លៃនៃការគោរព ការជួយគ្នាទៅវិញទៅមក និងការទទួលខុសត្រូវ ដើម្បីរក្សាចំណងគ្រួសារដ៏ពិសិដ្ឋនេះឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរយូរអង្វែង។ ការយល់ដឹងស៊ីជម្រៅ អំពីតួនាទីរបស់បងៗ និងចាស់ទុំ ការរំពឹងទុករបស់ប្អូនៗ បញ្ហាប្រឈមដែលតែងតែកើតមាន និងរបៀបកសាងទំនាក់ទំនងល្អ គឺជាគន្លឹះដ៏សំខាន់បំផុត។ វាទាមទារឱ្យមានការចូលរួមចំណែកពីគ្រប់ភាគីទាំងអស់ ដោយការបង្ហាញនូវ ការយោគយល់គ្នា ការគោរព និងការប្រាស្រ័យទាក់ទងដោយបើកចំហរ។ នៅពេលដែលបងៗ ឬចាស់ទុំបំពេញតួនាទីជាអ្នកដឹកនាំ អ្នកណែនាំ និងជាគំរូដ៏ល្អ ចំណែកប្អូនៗវិញក៏បង្ហាញនូវការគោរព ស្ដាប់បង្គាប់ និងការយល់ចិត្ត នោះទំនាក់ទំនងនេះនឹងកាន់តែរីកចម្រើន។ ការជម្នះរាល់បញ្ហាប្រឈម និងការយល់ច្រឡំ គឺត្រូវធ្វើឡើងដោយភាពអត់ធ្មត់ និងស្មារតីសាមគ្គី។ ទីបំផុត ការរួមចំណែកប្រកបដោយការយោគយល់ និងការគោរពពីគ្រប់ភាគីនេះ នឹងមិនត្រឹមតែពង្រឹងចំណងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកដល់ សាមគ្គីភាព និងភាពសុខដុមរមនា ក្នុងសង្គមជាតិទាំងមូលផងដែរ។